ជំនឿប្រពៃណីខ្មែរតែងតែមានផ្នត់គំនិត និងមានជំនឿថា អំបិល និងអង្ករ ត្រូវបានគេចាត់ទុកថាជាវត្ថុដែលមាន អំណាចពិសេស ក្នុងការ បន្សុទ្ធ និងបណ្ដេញនូវថាមពលអវិជ្ជមាន ឬវិញ្ញាណអាក្រក់។ ហើយចាស់ៗតែងតែប្រើបានផលពិតមែន ទើបជាហេតុគាត់ផ្តាំឲ្យកូនចៅអនុវត្តធ្វើតាមដើម្បីបណ្តេញចេញនូវគ្រោះចង្រៃ អំពើអំព័ន្ធ និងរឿងអពមង្គលផ្សេងៗ។ ជំនឿលើអំបិល និងអង្ករនេះ មិនត្រឹមតែជាផ្នែកមួយនៃប្រពៃណីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភស្តុតាងមួយដែលបង្ហាញពីភាពសម្បូរបែបនៃជំនឿអរូបិយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែររបស់យើង។ អំបិលក្រៅពីអាចយកមកធ្វើជាគ្រឿងទេសដើម្បីធ្វើម្ហូបអាហារ វាក៏អាចប្រើបានក្នុងក្បួនហុងស៊ុយដើម្បីបង្ក្រាបគ្រោះចង្រៃផងដែរ។ អំបិលត្រូវបានគេជឿថាមាន ភាពបរិសុទ្ធ និងមានសមត្ថភាពបន្សាបនូវថាមពលអវិជ្ជមាន។ គេជឿថាអាចជួយ លាងសម្អាតគ្រោះកាច ចង្រៃ ភាពអាប់អួ និងថាមពលមិនល្អចេញពីរាងកាយ និងចិត្ត។ គេនិយមប្រើអំបិលនៅក្នុងការហៅទ្រព្យ ដេញចង្រៃ នាំសំណាងខាងរកស៊ី កម្ចាត់ស៊យចង្រៃ កម្ចាត់អំពើអាក្រក់ ឬការឆុងផ្សេងៗ និងការដាក់បណ្តាសារ។ ចំពោះមនុស្សមួយចំនួនអាចមិនដឹង តែការបាចអំបិលជុំវិញផ្ទះគឺមានសារប្រយោជន៍ច្រើន។ តាមជំនឿខ្មែរបុរាណ អំបិលអាចយកមកកម្ចាត់ខ្មោច ព្រាយ បិសាច ឬឃុំវិញ្ញាណដែលកាចសាហាវបាន។ ហើយវាមានសមត្ថភាពស្រូបយកឥទ្ធិពលអាក្រក់ និងអវិជ្ជមាន នាំមកនូវកម្លាំងថាមពលវិជ្ជមានដល់ម្ចាស់ផ្ទះក៏ដូចជាអ្នកនៅជិត។ មួយវិញទៀត ការរោយអំបិលនៅជ្រុងផ្ទះ នៅពេលទើបរើចូលគេហដ្ឋានថ្មី អាចបណ្ដេញបានចរន្តមិនល្អចេញពីផ្ទះបាន។ ក្រៅពីនោះ ការបាចអំបិលនៅខាងក្រៅផ្ទះ ឬនៅត្រង់ទ្វារចេញចូល អាចទប់ស្កាត់ថាមពលអាក្រក់ ក៏ដូចជាចម្រោះចរន្តមិនល្អមុនពេលចរន្តទាំងនេះចូលផ្ទះ។ រោយអំបិលបន្តិចនៅមុខផ្ទះនៅពេលយប់ និងបោសចោលនៅពេលព្រឹកនឹងជួយឲ្យគ្រួសារអ្នកគេចផុតពីគ្រោះចង្រៃនានា ។ ជារួមមកអំបិលមានអត្ថប្រយោជន៍ណាស់ទាំងផ្នែកគ្រឿងទេសសម្រាប់ដាក់ស្លសម្លរម្ហូបអាហារ ទាំងផ្នែកវត្ថុបន្សាប និងការពារពីគ្រោះចង្រៃ អំពើអំព័ន្ធ និងរឿងអពមង្គលផ្សេងៗ។ ចំណែកឯអង្ករវិញ ក៏គឺជានិមិត្តរូបនៃជីវិត ភាពសម្បូរបែប និងភាពចម្រុងចម្រើននៅក្នុងវប្បធម៌ខ្មែរ។ ជំនឿគ្រវាសអង្ករ គឺជាទម្លាប់មួយក្នុងចំណោមទម្លាប់បុរាណរបស់ខ្មែរ ដែលត្រូវបានគេអនុវត្តក្នុងពិធីផ្សេងៗគ្នាជាច្រើន ជាពិសេសដើម្បី បណ្ដេញគ្រោះចង្រៃ អំពើអាក្រក់ និងទាក់ទាញសិរីសួស្តី។ ជំនឿនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងអំណាចនៃអង្ករ ដែលត្រូវបានគេចាត់ទុកថាជាវត្ថុដ៏បរិសុទ្ធ តំណាងឱ្យជីវិត ភាពសម្បូរបែប និងលាភសក្ការៈ។ តាមជំនឿគេជឿថាការគ្រវាសអង្ករមុខផ្ទះពេលសុបិនអាក្រក់ វាជួយនាំលាភសំណាង ផុតពីគ្រោះចង្រៃ និងរឿងអពមង្គលផ្សេងៗ។ ពេលសុបិនមិនល្អដូចជា ត្រូវគេដេញបាញ់ ចាក់សម្លាប់ គ្រួសារមានបញ្ហាជាដើម ចាស់ៗបានប្រាប់កូនចៅឲ្យគ្រវាសអង្ករនៅមុខផ្ទះ ឬទៅស្រោចទឹកចេញ។ ដើម្បីបណ្ដេញគ្រោះចង្រៃទៅឲ្យឆ្ងាយ ដោយនាំមកវិញនូវលាភសំណាង។ គេជឿថា អង្ករមានអំណាចអាចដេញ ឬបន្សាបវិញ្ញាណអាក្រក់ ខ្មោច ព្រាយ បិសាច និងថាមពលអវិជ្ជមានផ្សេងៗដែលនៅជុំវិញខ្លួន ឬក្នុងទីកន្លែង។ នៅពេលដែលអង្ករត្រូវបានគ្រវាស ថាមពលបរិសុទ្ធរបស់វាត្រូវបានបញ្ចេញ ដើម្បីបោសសម្អាតភាពអាប់អួចេញពីខ្លួនប្រាណ។ ក្រៅពីបណ្ដេញរឿងអាក្រក់ ការគ្រវាសអង្ករក៏ជាការអំពាវនាវដល់សិរីសួស្តី លាភសំណាង ភាពចម្រុងចម្រើន និងភាពសុខសាន្តឲ្យចូលមកក្នុងជីវិត ឬក្នុងទីកន្លែងផងដែរ។ អង្ករជាតំណាងឲ្យភាពបរិបូរណ៍ ដូច្នេះការគ្រវាសវាប្រៀបដូចជាការអញ្ជើញភាពបរិបូរណ៍ឱ្យចូលមក។ នៅក្នុងពិធីខ្លះ ការគ្រវាសអង្ករក៏ជាទង្វើនៃការបួងសួង សុំពរជ័យពីទេវតា អារក្ស អ្នកតា ឬវត្ថុស័ក្តិសិទ្ធិផ្សេងៗឲ្យតាមជួយថែរក្សា ការពារ និងប្រទានពរ។ ជាក់ស្តែង ការរួមបញ្ចូលគ្នារវាង អំបិល និងអង្ករ គឺជាពិធីមួយដែលគេនិយមប្រើប្រាស់បំផុតក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងវិញ្ញាណអរូបិយ។ បាចនៅជុំវិញផ្ទះគេលាយអំបិល និងអង្ករចូលគ្នា រួចយកទៅបាចនៅជុំវិញបរិវេណផ្ទះ ឬនៅត្រង់មាត់ទ្វារ និងបង្អួច ដើម្បី ការពារពីការចូលមករបស់វិញ្ញាណអាក្រក់ និងគ្រោះចង្រៃ។ មួយវិញទៀត គ្រូខ្មែរ ឬអាចារ្យ តែងតែប្រើល្បាយអំបិល និងអង្ករនេះ ក្នុងពេលធ្វើពិធីដោះអំពើ ឬបណ្ដេញវិញ្ញាណអាក្រក់ ដោយបាចទៅលើជនរងគ្រោះ ឬនៅកន្លែងដែលត្រូវបានយាយី ដើម្បីបន្សាប និងដេញពួកគេចេញ។ ដាក់តាមជ្រុងបន្ទប់ ឬក្រោមគ្រែ ជួនកាលគេក៏ដាក់ចានតូចៗដែលមានអំបិល និងអង្ករនៅតាមជ្រុងបន្ទប់ ឬក្រោមគ្រែគេង ដើម្បី ស្រូបយកថាមពលអវិជ្ជមាន និងការពារពីការយាយីពេលយប់។